ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ខាងកើតទីរួមខេត្តតាកែវ។ កាលដើមនោះ មានព្រះរាជាមួយព្រះអង្គ គង់នៅព្រះរាជវាំងក្រុងចម្ប៉ាស័ក ដែលជាផ្នែកខាងលើ នៃទន្លេមេគង្គ ហើយទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គ ព្រះនាមព្រះនាង "អាក់អ"។ ព្រះរាជបុត្រីនេះមានរូបឆោមលោមពណ៌ស្រស់ឆើតឆាយណាស់ រកនរណាប្រៀបផ្ទឹមឲ្យស្មើពុំបានឡើយ។ ព្រះនាងមានព្រះទ័យរវើរវាយក្នុងកាមរាគ ដែលនាំឲ្យព្រះនាងមានចិត្តប្រតិព័ទ្ធទៅលើបុរសទុគ៌តម្នាក់ ភ្លេចគិតអំពីកិត្តិយសរបស់ព្រះរាជវង្សានុវង្ស ។ ដូច្នេះហើយ បានជាព្រះបិតាទ្រង់ត្រាស់បង្គាប់ឲ្យចាប់ព្រះនាងនេះ ព្រមទាំងប្រុសសាហាយ ដាក់លើពោងពាយបណ្ដែតចោលតាមផ្ទៃទន្លេ ទម្លាក់ទៅកាន់សមុទ្រដ៏ធំល្ហល្ហេវ។ លុះពោងពាយនោះរសាត់អណ្តែតទៅៗ ជាយូរថ្ងៃមក ក៏បានទៅទើរជាប់នឹងភ្នំមួយដែលជាភ្នំបូរី ហើយពុំមានមនុស្សណាទៅរស់នៅឡើយ។ នាងអាក់អរ និង ស្វាមី មានការត្រេកអរជាខ្លាំងដោយសារបានរសាត់មកដល់ត្រើយ ដែលនាំឲ្យខ្លួនរួចរស់ជីវិត។ លុះក្រោយមកអ្នកទាំងពីរក៏បានចាប់ផ្ដើមដាំដំណាំ និងចូលព្រៃរកកាប់ឈើសម្រាប់ដុត និងសង់ខ្ទមសម្រាប់រស់នៅ។ ជារៀងរាល់យប់ មុននឹងចូលដំណេក នាងតែងតែអុជធូបទៀនបន់ស្រន់បួងសួងដល់អារុក្ខអារក្ខអ្នកតានៅព្រៃភ្នំ។ នាងបានសូមឲ្យជួយបីបាច់ថែរក្សាពួកគេទាំងពីរនាក់ឲ្យបានសុខសប្បាយ និងរកស៊ីចិញ្ចឹមជីវិតបានបរិបូណ៌ កុំឲ្យមានសេចក្ដីខ្វះខាត។ ចាប់ពីថ្ងៃនោះមក ព្រះនាងបានចាត់បុរសជាស្វាមីទៅរកអុសពីក្នុងព្រៃជារៀងរាល់ថ្ងៃ។ ឯបុរសជាប្តីកាប់បានសុទ្ធតែដើមចន្ទន៍ក្រស្នាមានក្លិនក្រអូបយកមកគរទុកជាច្រើនគំនរ តែគាត់យកមកប្រើជាអុសដុតប៉ុណ្ណោះដោយមិនបានដឹងថាជាឈើមានតម្លៃឡើយ។ ពេលមួយ បុរសនោះទៅក្នុងព្រៃក៏បានប្រទះដុំមាសក្រហមឆ្អៅជាច្រើន ហើយគាត់គិតថា ថ្មនេះមានសម្បុរល្អចម្លែកជាងថ្មដទៃ រួចគាត់ក៏យកទៅផ្ទះបីដុំសម្រាប់ឲ្យប្រពន្ធធ្វើជើងចង្ក្រាន។ រួចបុរសនោះ ក៏លើកថ្មនោះដាក់ក្នុងល្អី យកទៅផ្ទះ ដោយពុំស្គាល់ថាជាដុំមាសឡើយ ។ ថ្ងៃមួយព្រះនាងគិតឃើញថា ដើមចន្ទន៍ក្រស្នា និង មាសរបស់ខ្លួនមានកាន់តែច្រើនឡើងហើយ ។ មិនយូរប៉ុន្មានក៏មានដង្ខៅសំពៅនៅស្រុកលង្កា បានបើកសំពៅទាំង ៧ ដែលនាំយកកំណាត់សំពត់ និង គ្រឿងប្រដាប់ប្រដារដទៃទៀត មកលក់ដូរតាមឆ្នេរសមុទ្រ ។ លុះសំពៅនេះបានមកដល់ជិតភ្នំបូរី ក៏ឃើញទង់សញ្ញាដែលបង្ហាញថាមានមនុស្សរស់នៅ ហើយទំនងជាចង់ធ្វើការលក់ដូរ ដូច្នេះហើយទើបពួកគេតម្រង់ក្បាលសំពៅចូលចតត្រង់ទីនោះ។ ព្រះនាងអាក់អ ក៏បបួលនាយសំពៅដូរកំណាត់សំពត់ ព្រមទាំងគ្រឿងប្រដាប់ដារផ្សេងៗ ជាមួយនឹងឈើចន្ទន៍ក្រស្នារបស់ព្រះនាង ។ ប៉ុន្តែ នាយសំពៅបានបបួលដូរកំណាត់សំពត់ជាមួយមាសនោះវិញ ប៉ុន្តែ ព្រះនាងអាក់អមិនព្រម ។ បន្ទាប់មក នាយសំពៅក៏បាននិយាយបញ្ចុះបញ្ចូលអ្នកស្រុកដែលចេះធ្វើជាងមាស ទាំងប្រុសស្រីចំនួន ២០០ នាក់ មកអោយព្រះនាង។ នាងអាក់អ និង ស្វាមី ក៏បានចាត់ចែង ពួកអ្នកស្រុកទាំងប៉ុន្មាន ដែលមករស់ជាមួយ ឲ្យទៅជួយគាស់ជញ្ជូនយកដុំមាសមកពីភ្នំ ឲ្យបានច្រើនឡើងថែមទៀត។ អ្នកភូមិស្រុកនោះ ក៏បានរីកធំឡើង ហើយអ្នកស្រុកទាំងអស់ ក៏គោរពដល់ព្រះនាងអាក់អ និង ស្វាមីគ្រប់ៗគ្នា ព្រោះសំគាល់ថាជាម្ចាស់ទីកន្លែង និង ជាដង្ខៅនៃរបររកស៊ីក្នុងទីនោះ ។ ព្រះនាងអាក់អ ដឹកនាំឲ្យស្វាមីប្រកាសតាំងខ្លួនជាស្ដេចមួយព្រះអង្គ គ្រងរាជនៅតំបន់នេះឡើង ដោយមានព្រះនាមថា ព្រះបាទ "សង្ខចក្រ" និង ព្រះនាងអាក់អ ជាអគ្គមហេសី ។ លើសពីនេះទៅទៀត ទ្រង់ក៏បានចាត់ឲ្យរេហ៍ពលសង់បន្ទាយធ្វើជាកំពែងថ្ម និងឥដ្ឋព័ទ្ធជុំវិញឲ្យកើតជាបរិវេណដ៏ធំមួយ ហើយសន្មតហៅបរិវេណកំពែងនោះថា "បូរី"។ ហេតុដូចនេះឯង បានជាជាប់ឈ្មោះទីភ្នំនេះដល់សព្វថ្ងៃ ហៅថា "ភ្នំបូរី" ។ ព្រះអង្គក៏បានចាត់ឲ្យសាងជាប្រាសាទថ្មតូចមួយយ៉ាងល្អស្រស់នៅលើភ្នំខាងកើត ដែលសព្វថ្ងៃត្រូវបានគេហៅថាប្រាសាទភ្នំដា ដើម្បីឧទ្ទិសថ្វាយដល់អ្នកសច្ចំ ដែលមានគុណឧបការៈលើព្រះអង្គ។ តាមរឿងព្រេងនេះ ភ្នំបូរីកើតឡើងពីព្រះបាទ សង្ខចក្រ និងព្រះនាង អាក់អ នេះឯង។ តាមប្រវត្តិសាស្ត្រ ប្រាសាទទាំងឡាយដែលបានកសាងឡើងនៅក្នុងភូមិភាគអង្គរបូរី ត្រូវបានអ្នកប្រាជ្ញស្រាវជ្រាវរកឃើញថាជាប្រាសាទចាស់ជាងគេ ពោលគឺកសាងឡើងតាំងពីមុនសម័យអង្គរ។ កាលនោះ ប្រទេសកម្ពុជាយើងនៅបែងចែកជាពីរផ្នែកនៅឡើយ គឺផ្នែកខាងលើមានសម្ភុបុរៈជាទីក្រុង និងផ្នែកខាងមាត់សមុទ្រមានវ្យាធបុរៈជារាជធានី។ ដូច្នេះ ឃើញថាទីស្ថានបុរាណទាំងឡាយនៅជិតៗ គ្នាត្រង់អង្គរបូរី ប្រាកដជាទីស្ថានបុរីចាស់ របស់ខ្មែរយើងសម័យកសាងប្រទេស ដែលពុំទាន់រីកធំទូលំទូលាយនៅឡើយ ។